ព្រះរាជពិធីបុណ្យអ៊ំុទូក ជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់កម្ពុជា។ ហើយនៅក្នុងពិធីបុណ្យអ៊ំុទូក ក៏មានការប្រារព្ធពិធី បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកជាមួយគ្នានោះផងដែរ។ ព្រះរាជពិធីបុណ្យអ៊ំុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅទូទាំងប្រទេសកម្ពុជា។ បើយើងងាកមក ប្រវត្តិនៃព្រះរាជពិធីនេះ ត្រូវបានដកស្រង់ចេញពី សៀវភៅ «ប្រវត្តិបុណ្យអ៊ំុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក» របស់គណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ។ ព្រះរាជពិធីបុណ្យអ៊ំុទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងនៅក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។ មិនត្រឹមតែប៉ុណ្ណោះ ដើមកំណើតបុណ្យអុំទូកនេះ មានការបកស្រាយប្លែកៗគ្នាជាច្រើន ហើយពិធីធ្វើក៏ប្លែកៗគ្នាដែរ។ បើមើលតាម សៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ពីដើមបានចែងថានៅក្នុងសម័យអង្គរនា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់។ ម៉្យាវិញទៀតព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយប្រើកងទ័ពទូកទៅធ្វើចម្បាំងដើម្បីរំដោះក្រុងកម្ពុជាឱ្យរួចផុតពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) ។ ជាពិសេសនោះ ដោយសារតែរឿងចម្បាំងគ្រានោះបានធ្វើឲ្យមនុស្សសម័យនោះ ឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារដែលរៀបរាប់អំពីដំណើររឿងនៃការទៅចម្បាំង ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមាដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទជ័យវរ្ម័នទី៧ ប្រថាប់ឈរលើទីតាំងទូកចម្បាំងដោយកាន់ទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ។ បើយោងតាម ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់លេខ១៩០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម។ ទោះបីជា សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាតងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ គេនិយាយថា ស្តេចក្រាញ់នេះ បានចាត់របៀបរៀបចំ ការពារស្រុកមានដូចខាងក្រោមនេះ។ ទាហានជើងទឹក ចែកជា៣ក្រុមទៅតាមតូនាទីរៀងៗខ្លួន។ ក្រុមទី១ ហៅ ទ័ពស្រួច ដែលហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយ ដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅ ទ័ពជំនួយ ដែលហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូក ប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី៣ ហៅ ទ័ពបាសាក់ គឺទូកធំមានដំបូលមានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូក ប៉ុកចាយ តែរាងស្តួចវែងមានដំបូល តែមួយកាត់ខាងមុខឥតជញ្ជាំង។ ព្រមទាំង ជាទូកដាក់ស្បៀង អាហារសម្រាប់ កងទ័ព។ ភ្ជាប់ជាមួយគ្នានោះ របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាន នៅក្នុងឱវាទស្និទ្ធិភូបាលស្តេចក្រាញ់គ្រប់ជំពូកដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ គេកំណត់ថ្ងៃ ពេញ បូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹក ឱ្យទៅប្រឡងធ្វើការល្បងឲ្យឃើញកម្លាំង ឬការប្រណាំងសាកគ្នា ដើម្បីបង្ហាញឫទ្ធិអំណាច ឬសមត្ថភាពមួយចំនួននៅឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំងព្រោះវាសម្បូរផ្លូវទឹក នឹងទឹកដែលជាភាពងាយស្រួលដល់កងទ័ព។ តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថាប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសដែលមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះដែលជាប្រពៃណីជាប់រៀងរហូតមក។ ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមកគឺ ជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។ ឯ ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអ៊ំុទូក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុបដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីនេះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិព្រះពុទ្ធជាម្ចាស់។ ប៉ុន្តែ ការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងគោលបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឱ្យកករល្អក់»។ ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញ សាសនា។ ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករយើង។ ព្រះរាជពិធីបុណ្យអ៊ំុទូក ប្រព្រឹត្ត ទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ដែលក្នុងរយៈពេលប៉ុន្មានខែ។ ថែមទាំង បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយក៏បញ្ជាក់ទៀតថាពេលនោះស្រូវក្នុងស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គជន់លិច ចាប់ពីខែ សីហា ដល់ វិច្ឆិកា ទឹកជំនន់ដ៏សន្ធឹកសន្ធាប់បានចូលចាក់ស្រោចស្រពបឹងបួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ រហូតដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរ មានប្រភពមកពីប្រទេសចិនដ៏សែនឆ្ងាយបានផ្តល់នូវជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយបានធ្វើឱ្យដីមានជីជាតិ និងបង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវទិន្នផលខ្ពស់។ ដូច្នេះហើយបានជាដល់ រដូវទឹកស្រកបុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិក ជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាបដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើដល់វិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤ កើត ដល់ ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។ ម្យ៉ាងទៀត ប្រភពនៃពិធីបណ្ដែតប្រទីប គឺមានចែងនៅក្នុងគម្ពីរទាថាវង្ស ភាណវារៈបាលី។ គម្ពីទាថាវង្សបញ្ជាក់ថា ព្រះចង្កូមកែវទាំង ៤ របស់ព្រះសម្មាសម្ពុទ្ធ គឺប្រតិស្ថាននៅទីទាំង ៤ ផ្សេងគ្នា ទី១នៅត្រៃត្រឹង្សសួគ៌ ទី២ នៅភពនាគ ទី៣ នៅស្រុកគន្ធា ទី៤ នៅទន្ដបុរៈកលិង្គរដ្ឋ។ ជាមួយគ្នានេះដែរ ក្នុងគម្ពីរ ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការគាថា ក៏មានចែងអំពី ស្នាមព្រះបាទ របស់ព្រះសម្មាសម្ពុទ្ធដែលប្រតិស្ថាននៅទីតាំង ៥ ផ្សេងទៀតរួមមានទី១ នៅសុវណ្ណមាលិបរពត ទី២ នៅសុវណ្ណបរពត ទី៣ នៅសុមនកូដបរពត ទី៤ នៅយោនកបុរី ទី៥ នៅស្ទឹងនម្មទា។ ពាក្យសសើរព្រះបាទ «យស្សបាទេ» ទាំងបាលី ទាំងស្រមោល មានចែងថាព្រះបាទសម្មាសម្ពុទ្ធប្រតិស្ថាននៅទីទាំង៥ ដូចនៅក្នុងភាណរៈដែរ។ ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្ដែតប្រទីប នៅយប់ពេញបូរមីខែអស្សុជ។ ក្រោយមកគេប្រារព្ធពិធីបណ្ដែតប្រទីបនៅយប់ ១៤ ដល់ ១៥កើត និង ១រោច ខែកត្តិក បូជាចំពោះព្រះចង្កូមកែវពិភពនាគ ព្រះពុទ្ធបានទៅស្ទឹងនម្មទា និងនៅទីឯទៀតដូចជាពោលខាងលើហើយដោយជឿថាជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរដើម្បីសុខចំរើនរុងរឿងដល់ខ្លួនដល់ប្រជាជន និងប្រទេសជាតិ។ ប្រភពនៃពិធី សំពះព្រះខែ អកអំបុក គឺផ្អែកលើរឿងនិទានព្រះពុទ្ធសាសនាដ៏ចំណាស់មួយ ដែលមានចែងក្នុងគម្ពីរ បរមត្ថទីបនី អដ្ឋកថា ចរិយាបិដក ភាសាបាលី។ តាមគម្ពីរបរមត្ថទីបនី អដ្ធកថា ចរិយាបិដក ភាសាបាលីមានចែងថា ព្រះបរមពោធិសត្វនៃយើងទ្រង់យោនយកកំណើតជាសសបណ្ឌិត «កំណើតជាទន្សាយ»។ នៅថ្ងៃពេញបរមីមួយ សសបណ្ឌិត បានអធិដ្ឋានឧបោសថសីល ហើយឧទ្ទិសមំសៈជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារឲ្យបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះក៏ទ្រង់ ក្រឡាខ្លួន ជាព្រាហ្មណ៍ចាស់មកសុំ សសបណ្ឌិតជាអាហារ សសបណ្ឌិតពោធិសត្វ បានឲ្យព្រានចាស់នោះបង្កាត់ភ្លើងភ្នក់ហើយក្នុងពេលដែលភ្លើងកំពុងឆេះសន្ធោសន្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដងដើម្បីឲ្យសត្វល្អិតដែលជាប់នៅនិងរោមជ្រុះចេញរួចក៏លោតចូលទៅក្នុងភ្នក់ភ្លើងភ្លាម។ ផ្ទុយទៅវិញ ភ្លើងនោះពុំបានឆេះ សសបណ្ឌិតសោះ ឥន្ទព្រាហ្មណ៏បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះចន្ទ។ ហើយទ្រង់យកម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថាសូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុត។ ដោយអនុភាពទាន បរមត្ថបារមីនៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋាន របស់ព្រះឥន្ទផង រូបទន្សាយក៏ឃើញប្រាកដ ក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាមរឿងនេះហើយ បានជានៅវេលាយប់ពេញបូរមី ខែកត្តិក រៀងរាល់ឆ្នាំខ្មែរយើងយកចំណី មានអំបុក និងចេកជាដើម មកបូជាព្រះចន្ទ ហៅថាពិធីសំពះព្រះខែ អកអំបុក ក្នុងអំឡុងពេលបុណ្យនេះ ប្រជាជនកម្ពុជាចូលរួមយ៉ាងសកម្ម ពួកគេបាន ប្រណាំងទូក ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងទាក់ទាញបំផុត។ ក្រុមអ្នកចែវទូកមកពីគ្រប់ខេត្តបានបង្ហាញពីកម្លាំង សាមគ្គីភាព និងមោទកភាពជាតិ ដែលបានរួមចំណែកយ៉ាងធំធេងរបស់ពួកគេ។ ពេលយប់ ប្រទីបចម្រុះពណ៌ត្រូវបាន បណ្ដែតលើទន្លេ បង្កើតទស្សនីយភាពស្រស់ស្អាត។ ប្រជាជនក៏បាន អុជកាំជ្រួច ដែលត្រូវបានបាញ់បង្ហោះឡើងទៅលើមេឃជាការអបអរសាទរ។ ជាពិសេស ប្រជាជនជាច្រើនបាននាំគ្នា ដើរកម្សាន្ត និងទស្សនាការប្រណាំងទូក។ ពួកគេក៏បានរីករាយជាមួយ នឹងការកម្សាន្តផ្សេងៗនៅតាមមាត់ទន្លេ ដោយគាំទ្រទូករបស់ខេត្តពួកគេផងដែរ។ ទីផ្សារលក់ដូរ ម្ហូបអាហារ និងការកម្សាន្តផ្សេងៗក៏មានរៀបចំឡើងយ៉ាងច្រើនកុះករ។ ព្រះរាជពិធីបុណ្យនេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រ និងជំនឿប៉ុណ្ណោះទេ។ វាក៏ជាឱកាសសម្រាប់ប្រជាជនជួបជុំគ្នាអបអរសាទរ និងរីករាយផងដែរ។ សរុបសេចក្តីមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយដែលមិនត្រឹមតែរំលឹកដល់ប្រវត្តិសាស្ត្រដ៏រុងរឿង និងជំនឿសាសនាប៉ុណ្ណោះទេ។ ថែមទាំងជាឱកាសដ៏សំខាន់សម្រាប់ប្រជាជនជួបជុំគ្នា អបអរសាទរ និងរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរឱ្យគង់វង្សស្ថិតស្ថេរ។